ដំឡូងមីចំហុយស្រូបខ្ទិះដូង គឺជាបង្អែមខ្មែរមួយប្រភេទដែលងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់ប្លែកជាប់មាត់។ វាក៏ជាបង្អែមមួយប្រភេទដែលជាទីពេញនិយមសម្រាប់អ្នកចូលចិត្តរសជាតិផ្អែមប្រៃតិចៗ លាយជាមួយក្លិនដូងឈ្ងុយឆ្ងាញ់ដែរ។ ការចម្អិនបង្អែមនេះមិនទាមទារគ្រឿងផ្សំច្រើន ឬជំនាញក្នុងការធ្វើម្ហូបខ្ពស់នោះទេ វាជាអាហារសម្រន់មួយដែលសាមញ្ញ តែមានរសជាតិទន់ផ្អែមឆ្ងាញ់។ អ្នកគ្រាន់តែធ្វើតាមជំហានងាយៗនៃរូបមន្តឱ្យបានត្រឹមត្រូវ នោះនឹងទទួលបានលទ្ធផលល្អឥតខ្ចោះ។ គ្រឿងផ្សំដែលអ្នកត្រូវការ រួមមានដំឡូងមី ១ គីឡូក្រាម ខ្ទិះដូងដើម ៥០០ មីលីលីត្រ ខ្ទិះដូងចុង ៣០០ មីលីលីត្រ ស្ករស ២៥០ ក្រាម អំបិល ១ ស្លាបព្រាកាហ្វេ ស្លឹកតើយ ២ទៅ៣ សន្លឹក និងស្លឹកខ្ទឹម ១ទៅ២ ដើម។ របៀបធ្វើ ជាដំបូង បកសំបកដំឡូងមីចេញឲ្យស្អាតល្អ រួចលាងទឹកជាច្រើនដង ដើម្បីកម្ចាត់ជាតិពុល និងជ័ររបស់វាឲ្យអស់។ បន្ទាប់មក ហាន់ដំឡូងមីជាដុំៗល្មម ដែលអាចងាយស្រួលក្នុងការចំហុយ និងបរិភោគ។ យើងត្រូវយកដំឡូងមីដែលហាន់ហើយ ទៅត្រាំក្នុងទឹកអំបិលប្រហែល ៣០ នាទីទៅ ១ ម៉ោង។ ការត្រាំដំទ្បូងមីជាមួយអំបិល ជួយឱ្យដំឡូងមានរសជាតិឆ្ងាញ់ ហើយមិនល្វីង។ នៅពេលត្រាំរួច ស្រង់ដំឡូងមីចេញពីទឹក លាងទឹកម្ដងទៀត ហើយដាក់វាឱ្យស្រក់ទឹកមួយឡែក។ បន្ទាប់មកទៀត ដាក់ដំឡូងមីចូលទៅក្នុងឆ្នាំងចំហុយ ថែមស្លឹកតើយពីលើ ដើម្បីឲ្យដំឡូងមានក្លិនឈ្ងុយ ពេលចំហុយ។ ចំហុយដំឡូងមីប្រហែល ២០ទៅ៣០ នាទី ឬរហូតដល់ដំឡូងឆ្អិនផុយល្អ។ អ្នកអាចយកសមទៅចាក់សាកមើល ប្រសិនបើដំឡូងផុយល្អ គឺមានន័យថា វាឆ្អិនហើយ។ ឥឡូវ ឈានមកដល់ការធ្វើទឹកខ្ទិះដូងវិញ ដោយយើងត្រូវដាក់ខ្ទិះដូងចុងចូលទៅក្នុងឆ្នាំងមួយ រួចទុកវាឱ្យពុះបន្តិច។ បន្ទាប់មក ថែមស្ករស និងអំបិលចូល រួចកូរឲ្យរលាយចូលគ្នាសព្វល្អ។ បន្ទាប់ពីថែមគ្រឿងអស់ហើយ អ្នកអាចភ្លក់រសជាតិឲ្យល្មមតាមចំណូលចិត្តផ្អែមប្រៃទៅតាមអ្វីដែលចង់បាន។ បន្ទាប់មកទៀត ដាក់ខ្ទិះដូងដើមចូល កូរឲ្យសព្វ រួចបើកភ្លើងតិចៗ។ រួចហើយ ថែមស្លឹកតើយបន្តិចចូលក្នុងទឹកខ្ទិះ ដើម្បីបង្កើនក្លិនឈ្ងុយ។ ក្រោយពីដាក់ចូលបានមួយសន្ទុះហើយ ដកស្លឹកតើយចេញវិញ រួចដាក់ស្លឹកខ្ទឹមចូល និងកូរខ្ទិះប្រហែល៣០វិនាទី រហូតដល់វាឡើងខាប់បន្តិច ជាការស្រេច។ ពេលរៀបទទួលទាន អ្នកគ្រាន់តែដួសដំឡូងមីដែលចំហុយឆ្អិនហើយ មកដាក់ឱ្យបានស្អាតលើចានមួយ។ រួចហើយ ស្រូបទឹកខ្ទិះដូងដែលបានធ្វើរួច ពីលើដំឡូងមីឱ្យជោគជាំ នោះអ្នកអាចទទួលទានបានហើយ។ ដំឡូងមីចំហុយស្រូបខ្ទិះដូងនេះ អាចញ៉ាំទាំងក្ដៅៗ ឬទុកឲ្យត្រជាក់ក៏បាន ទោះយ៉ាងណា វានៅតែមានរសជាតិឆ្ងាញ់។ វាជាបង្អែមដែលមានលក្ខណៈបត់បែន អាចទទួលទានបានគ្រប់ពេល មិនថាក្នុង ពេលទំនេរដើម្បីលំហែកាយ ឬជាអាហារសម្រន់ទ្បើយ។